សម្លៀកបំពាក់កាន់ទុក្ខ គឺជាសម្លៀកបំពាក់ដែលប្រើពាក់នៅពេលមានពិធីសព ឬពេលដែលមានព្រឹត្តិការណ៍កាន់ទុក្ខដើម្បីបង្ហាញពីការគោរព និងការឧទ្ទិសដល់អ្នកស្លាប់។ ជាទូទៅ សម្លៀកបំពាក់កាន់ទុក្ខមានរូបរាងសាមញ្ញ និងមិនមានលំនាំពណ៌ច្រើន ឬការតុបតែងខ្លាំងទេ។ ចំពោះបុរសពាក់អាវសដៃវែង និងខោជើងវែង និងមិនមានពណ៍ចំរុះនុះទេ។ រីឯស្ត្រីពាក់អាវដៃវែង ខោជើងវែង ឬសំពត់វែងដែលបិទជើងជិត និងមិនបង្ហាញរូបរាង។ ពួកគេ មិនគួរស្លៀកពាក់អាវខ្លី ខោខ្លី ឬសម្លៀកបំពាក់បែបលិចលើលិចក្រោមនុះទេ។ ចំំពោះពណ៌ដែលតែងតែប្រើនៅពេលកាន់ទុក្ខមានដូចជា ពណ៍ស ពណ៍ខ្មៅ ពណ៍ប្រផេះ ឬពណ៍ណាដែលមិនស៊ីជំពូជាដើម។ ពណ៌ស ជាពណ៌បង្ហាញនៃភាពស្ងប់ស្ងៀម និងការគោរព។ ពណ៌សត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងពិធីសពនៅក្នុងវប្បធម៌ខ្មែរ។ ចំណែកឯពណ៌ខ្មៅ នៅពេលខ្លះក៏អាចប្រើពណ៌ខ្មៅ ដោយសារមានន័យថាជាពណ៌នៃទុក្ខព្រួយ។ រីឯពណ៌ប្រផេះ ពេលខ្លះក៏ប្រើដើម្បីជាជម្រើសផ្សេងទៀតសម្រាប់ការពាក់កាន់ទុក្ខ។ ប៉ុន្តែគួរតែជៀសវាងពណ៌ច្បាស់ៗដូចជាពណ៌ក្រហម ខៀវ ពណ៍ចាំងៗ វាមើលទៅមិនសមរម្យសម្រាប់ពិធីកាន់ទុក្ខ។ ការស្លៀកពាក់សម្លៀកបំពាក់ពណ៌សគឺជាប្រពៃណីខ្មែរនិងនិយមឃើញជាញឹកញាប់។ គោលបំណងនៃការពាក់សម្លៀកបំពាក់កាន់ទុក្ខបង្ហាញការពិបាកចិត្ត និងគោរពចំពោះអ្នកស្លាប់។ លើសពីនេះទៅទៀតការស្លៀកពាក់សមរម្យ បង្ហាញពីភាពសុភាពរាបសារ និងការមិនធ្វើអោយមានភាពរំខានក្នុងពិធី។ សម្លៀកបំពាក់កាន់ទុក្ខបង្ហាញពីសេចក្ដីគោរពជ្រាលជ្រៅ និងការចូលរួមរំលែកទុក្ខចំពោះគ្រួសារដែលកំពុងទទួលការសោកស្តាយ។ ការស្លៀកពាក់ សម្លៀកបំពាក់សមរម្យជួយបង្ហាញការគោរព ចំពោះអ្នកស្លាប់ និងគ្រួសាររបស់គាត់។ ចំពោះការស្លៀកពាក់ពណ៍សនុះគឺជានិមិត្តរូបនៃភាពស្អាត និងការសំអាតផ្លូវចិត្ត។ សម្លៀកបំពាក់កាន់ទុក្ខ គឺជាផ្នែកមួយពីចម្ងាយនៃការគោរពនិងមនុស្សធម៌ ចំពោះអ្នកស្លាប់។ ការពាក់អាវស និងពាក់កន្សែងពណ៌សត្រូវបានពេញនិយមក្នុងពិធីសពខ្មែរ។ ការស្លៀកពាក់ខោអាវខ្មៅ គឺជាសកម្មភាពដែលត្រូវបានគេចាប់ផ្ដើមស្លៀកពីពេលរៀបចំកម្មវិធី រហូតដល់ពេលបញ្ចប់ ដើម្បីបង្ហាញពីភាពគួរសម និងការគោរពដល់សពនោះ។ ការស្លៀកពាក់នេះត្រូវបានគេចាត់ទុកថាជាការរក្សានូវវប្បធម៍ប្រពៃណីដ៏មានតម្លៃ និងជាសញ្ញានៃការគោរពបូជាចំពោះសព។